ស្រដៀងគ្នានឹងដូងក្រឡុកដែរ ត្នោតក្រឡុកគឺជាភេសជ្ជៈប្លែកមួយទៀត ដែលប្រើប្រាស់ផ្លែត្នោតខ្មែរជាគ្រឿងផ្សំសំខាន់។ ម្យ៉ាងវិញទៀតលក្ខណៈពិសេសរបស់វា គឺជាភេសជ្ជៈដែលបង្ហាញពីអត្តសញ្ញាណខ្មែរ ដោយសារផ្លែត្នោតជារុក្ខជាតិតំណាងជាតិ។ ចំណែកឯគ្រឿងផ្សំសំខាន់ៗវិញមាន សាច់ត្នោត ខ្ទិះដូង ទឹកដោះគោស្រស់ ទឹកដោះគោខាប់ ស្ករស និងទឹកកក។ ចំណែកឯវិធីធ្វើវិញ វាមានលក្ខណៈងាយស្រួល ហើយមិនខុសគ្នាប៉ុន្មានពីការធ្វើដូងក្រឡុកឡើយ។ បើនិយាយអំពីទៀបបារាំងក្រឡុកវិញ វាមិនសូវជាទីពេញនិយមខ្លាំងដូច ផ្លែឈើក្រឡុក ប័រក្រឡុក ដូងក្រឡុក និងត្នោតក្រឡុកទេ។ ប៉ុន្តែក្នុងចំណោមទឹកក្រឡុកទាំងនេះ ទៀបបារាំងក្រឡុកគឺជាភេសជ្ជៈដែលមានរសជាតិជូរអែមប្លែកមួយ ហើយថែមទាំងមានជាតិសរសៃ និងផ្តល់វីតាមីន C ខ្ពស់ផងដែរ។